សម័យព្រេងនាយ វេលាមួយ ពិភពលោកកើតទុរភិក្សក្តៅហួតហែងគ្រប់ទិសទី ព្រះពិរុណមិនបង្អុរភ្លៀងសោះ ស្ទឹងត្រពាំង បឹងព្រែកទន្លេរីងទឹកអស់។ សត្វទាំងឡាយស្លាប់គរឆ្អឹងលើគ្នា រុក្ខជាតិនានាស្វិតក្រៀមក្រញ៉ង់។ ពួកសត្វមានគីង្គក់ ហ៊ីង កង្កែបជាដើម ដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនិងឆ្អឹង។ ថ្ងៃមួយគីង្គក់ ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ីងកង្កែបជាមិត្តថា “ ហៃមិត្តទាំងអស់គ្នា! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមកឱ្យយើងទេ។ បើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់ វ៉ិយមិត្តយើងកេណ្ឌគ្នាទៅតយុទ្ធ និងតាព្រហ្មយកភ្លៀងឱ្យបាន។ អាសន្នដល់ហើយស្ងៀម ក៏ស្លាប់ច្បាំងក៏ស្លាប់ បើផ្ទៃនឹងស្លាប់ៗក្នុងចម្បាំងយកជ័យឱ្យក្រុមញាតិនិងមិត្តប្រសើរ ជាងមក ! មក! ទៅប្រយុទ្ធ” ។ ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់និងមិត្ត ទាំងអស់ក៏លើកព្យូហយាត្រាទៅតយុទ្ធនិងតាព្រហ្ម ក្នុងវិមានលោកព្ធដ៏អាកាស។ កងទ័ពសត្វដើរកាត់ទីវាល បន្តិចមកស្រាប់តែប្រទះនូវទ័ពមួយហ្វូងធំទៀត។ មេបញ្ជការធំនៃទ័ពគីង្គក់ឃើញហ្វូងពលត្រីអណ្ដែងធំៗ ខ្លួនប្រឡាក់ស្រមកដោយ កម្ទេចធូលីនិងផែនវាលស្រែ។ មេគីង្គក់សួរថា “ នែវ៉ឺយតើកនឯងទៅណាបានជា ប្រមៀលខ្លួនហុយដីទលោមកាត់មុខឱ្យរំខានដល់កងទ័ពអញនេះ? ” ។ ត្រីអណ្តែង ជាមេទ័ពតបថា “ ភឿនអើយ ! ពួកមច្ឆាបានបញ្ជូនយើងឱ្យមកជាមួយបងក្រាញ់ដ៏ប៉ិន ប្រសប់ខាងរត់ឆ្លងភ្នំ និងបារាយណ៍ ដើម្បីច្បាំងនឹងតាព្រហ្មយកភ្លៀងមកបំពេញបឹង ស្ទឹងយើង “ ។ គង្គក់ឮដូច្នោះអរណាស់ក៏ប្រាប់កងទ័ពខ្លួន ។ មួយរំពេចនោះស័ព្ទជយោបានលាន់ឮចេញពីទ័ពទាំងពីរក្រុម ហើយទ័ពទាំងនោះក៏ប្រមូល គា្នជាទ័ពមួយយាត្រាទៅតាមវាលក្ដៅហួតហែង។ ទៅបន្តិចទៅ ស្រាប់តែឃើញបាណក ជាតិមួយហ្វូងធំ ហើរខ្មៅ ខ្ជាប់ឮសូរងូងៗលើអាកាស ហើយឮឃ្មុំនឹងឪម៉ាល់ជាម ទ័ព បន្លឺមកថា “ នែបងគីង្គក់ ហ៊ីង កង្កែប ត្រីអណ្តែង ត្រីក្រាញ់ ឯងទៅណាខ្លួនស្រមកយ៉ាងនេះ ? ” ។ គីង្គក់តបថា “ មកវ៉ឺយ ! បងឃ្មុំ! យើងដឹងហើយថាក្រុមបង លើកទ័ពទៅច្បាំង ព្រោះអត់ភ្លៀងខ្វះឈើព្រៃផ្តល់ផ្កាធ្វើសំបុកដល់ក្រុមបង មកកុំបង្អង់ យើងព្រួតគ្នាទៅតយុទ្ធនឹងតាព្រហ្មកុំខ្លាចស្លាប់អី" ។ ទ័ពគោកនិងអាកាស ក៏លើកតទៅទៀត ។ លុះដល់ជិតចំការស្ងួតមួយស្រាប់តែទ័ពនេះ ប្រទះនឹងផ្លែត្រសក់ស្រូវរដូករណែលលើផែនដី ដាច់របេះចាកទងគួរឱ្យអាសូរ ។ ត្រសក់មួយស្រែកដោយមានសង្ឃឹមថា “ ភឿនអើយឱ្យគ្នាយើងដោយសារទៅផង តែ ខំយើងស្ងួតស្លាប់អស់ហើយ ភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរ មិនឱ្យនៅវេទនាទេ ” ។ មេទ័ពទាំងបី ក៏យល់ព្រមឱ្យត្រសក់ស្រូវប្រមៀលខ្លួនទៅតាមក្បួន ។ លុះផុតពីវាល ក៏បានដល់ព្រៃមួយដែលរុក្ខជាតិទាំងឡាយក្រៀមរញមស្លាប់ជិតអស់ ។ កងទ័ពបានទៅដល់ឃើញវល្លិផ្ដៅធំៗ ពីរដើមនៅនឹងគល់ឈើងាប់មួយដើម ។ ផ្ដៅសួរថា នែភឿនទៅណាហ្នឹងក៏សន្ធឹកម្ល៉េះ ភឿនមិនអាសូរមិត្តរុក្ខជាតិគ្នាយើងទេឬ ?។ ឃើញទេ ស្លាប់ដេកពពួនដោយដៃតាព្រហ្មអស់ហើយ ឱ្យយើងទៅច្បាំងផង។ បើនៅយ៉ាងនេះក៏វេទនាណាស់ យើងស៊ូទៅស្លាប់ក្នុងសង្គ្រាម ដើម្បីដណ្ដើមយកជ័យ មកផ្ដល់ជីវិតសត្វលោក។ ទ័ពទាំងអស់ក៏យល់ព្រមឱ្យផ្ដៅគោចរទៅតាមផង ។ ក្រោយមក ទ័ពទាំងអស់ក៏បានដល់ឋានតាព្រហ្ម ។ គីង្គក់បានបញ្ជាឲ្យ ឃ្មុំប្រុងវាយសម្រុក នៅខ្លោងទ្វារខាងមុខ និងខាងក្រោយ។ ចំណែកឯត្រីអណ្ដែង ត្រីក្រាញ់ ដែលខ្លួនប្រឡាក់ទៅដោយភក់ និងផេះ ត្រូវឲ្យចូលទៅក្នុងពាង និងជើងទឹកនៅមាត់ទ្វារក្រោយ និងពាងផ្សេងៗទៀតដែលមានទឹក។ ផ្តៅទាំងពីរធំៗ ឱ្យឈរប្រុងនៅមាត់ទ្វារប្រាសាទ ត្រសក់ ស្រូវឱ្យប្រមៀលទៅទៀបជើងក្រោមអាសនៈតាព្រហ្មគង់។ ឯក្រុមគីង្គក់ ហ៊ីង កង្កែប ជាទ័ពស្រួចអ្នកចូលលុក។ លុះចាត់ស្រេចហើយទ័ពសត្វក៏ចូលតម្រង់ អាសនៈតាព្រហ្មអាស្រ័យនៅដោយស្រែកហ៊ោសន្ធាប់យ៉ាងខ្លាំង។ នេះធ្វើឱ្យពលរេហ៍អស់ ទាំងទេវតា មេនំ មេនាង ចៅជិត ចៅចម ម៉ម ខុនណាងជំទាវ រត់ចេញពីប្រាសាទ ស្លន់ស្លោទៅត្រូវទឹកផេះ ទឹកក្បុងដែលត្រីអណ្តែងត្រីក្រាញ់បាចមកលើភ្នែកផ្សាស្រវាំងរកទិសតំបន់ពុំឃើញ។ ថែមទាំងត្រូវពួកឃ្មុំ ឪម៉ាល់ទិច ចុកឈឺរមូល ស្រែកយំរំពង។ តាព្រហ្មរកច្រកចេញពុំទាន់ ស្រែកសួរថា” នៃវ៉ឺយ! អាពួកគីង្គក់ ហ៊ីងកង្កែប ចង្រៃ ឯងទៅណា ? ”។ ពួកសត្វតបថាយើងមកច្បាំងៗ តាព្រហ្មចុះចាកអាសនៈ ឥតមើលក្រោមក៏ជាន់លើត្រសក់ស្រូវរអិលដួលផ្ងារស្រទាំង។ ត្រូវផ្តៅទាំងពីរបន្ទន់ខ្លួន ប្រញាប់សង្កត់កជាប់ ឃ្មុំក៏ទិចឈឺផ្សាស្រែកចុះញ៉មពួកសត្វនិងរុក្ខជាតិថា “ ចាញ់ ហើយៗ ! ”។ ឮដូច្នោះ មេបញ្ជាការគីង្គក់ក៏ឃាត់ទ័ពឱ្យឈប់ដើម្បីដោះស្រាយបញ្ហាចុះចាញ់។ គីង្គក់សួរទៅតាព្រហ្មបរាជ័យថា “ ម៉េចក៏លោកបង្អត់ភ្លៀងដល់សត្វលោក ធ្វើ ឱ្យស្លាប់គ្រប់កន្លែងដូច្នេះ?។ គ្នាយើងមិនសុខចិត្តទេ បើលោកមិនបង្ហូរភ្លៀងចុះទៅ នោះរយើងនឹងកម្ទេចវិមានលោក សម្លាប់ទាំងពល ទាំងលោកពុំខាន”។ តាព្រហ្មនិក ភ័យក៏និយាយអង្វរអស់ពលសត្វនិងរុក្ខជាតិថា “ សូមពួកព្រះស្ដែងកុំខឹង យើងខ្លាច ហើយ យើងនឹងផ្តល់ទឹកភ្លៀងឱ្យឥឡូវនេះហើយ សូមអស់អ្នកអញ្ជើញទៅវិញចុះកុំ ខឹងអី”។ គីង្គក់តបថា” ទេ! កនយើងមិនព្រមទេ បើយើងទៅនោះលោកនឹងផ្តល់ភ្លៀងឱ្យយើងតែមួយមេហើយព្រងើយកន្តើយទៅ នាំឱ្យពិបាកយើងលើកទ័ពឡើងមកទៀត។ ដូច្នេះ សូមលោកសន្យាឱ្យពរពិសេសដល់យើងសិនទើបកនយើងសុខចិត្ត។ តាព្រហ្មក៏ពោលថា “អើ! យើងព្រមឱ្យពរដល់អ្នករាល់គ្នាហើយ បើដូច្នេះពេលណាអ្នកត្រូវការភ្លៀង ចំណែកគីង្គក់ហ៊ីង កង្កែបត្រូវសង្កៀតធ្មេញ បន្លឺ សំឡេងពីក្រោមមក ពេលនោះ យើងនឹងបង្គួរឱ្យអ្នកភ្លាមៗ” ។ កាលសន្យារួចស្រេច ទ័ពសត្វ និងរុក្ខជាតិក៏ថយមកលំនៅរៀងៗខ្លួន។ តាំងពីនោះមកពេលណាគីង្គក់ ហ៊ីង កង្កែប ត្រូវការភ្លៀង ក៏សង្កៀតធ្មេញបន្លឺសំឡេងក្រតៗ! អែបៗ ! អោកៗ! ហ្នឹងហឹងៗ! ភ្លៀងក៏ធ្លាក់មក។